ការដឹកជញ្ជូនឆ្លងដែនពីកម្ពុជាទៅកាន់ប្រទេសជិតខាងដូចជាថៃ និងវៀតណាមបានដើរតួនាទីយ៉ាងសំខាន់ក្នុងការតភ្ជាប់ប្រជាជនកម្ពុជាជាមួយបណ្តាប្រទេសទាំងពីរទាំងក្នុងវិស័យពាណិជ្ជកម្ម ទេសចរណ៍ និងការទៅលេងសាច់ញាតិ។ ប្រព័ន្ធដឹកជញ្ជូនដែលត្រូវបានប្រើប្រាស់មានភាពសម្បូរបែបនិងមានភាពងាយស្រួលដែលអាចបំពេញតម្រូវការរបស់អ្នកធ្វើដំណើរគ្រប់ស្រទាប់វណ្ណៈ។ ការធ្វើដំណើរឆ្លងកាត់ព្រំដែនតម្រូវឱ្យមានការត្រៀមលក្ខណៈនិងការយល់ដឹងច្បាស់លាស់ពីនីតិវិធីជាក់ស្តែង ដើម្បីធានាបាននូវដំណើរប្រកបដោយភាពរលូននិងសុវត្ថិភាព។ ការធ្វើដំណើរទៅកាន់ប្រទេសថៃភាគច្រើនបានចាប់ផ្តើមពីទីក្រុងធំៗដូចជារាជធានីភ្នំពេញនិងខេត្តសៀមរាប ដែលមានសេវាឡានក្រុងតូចនិងធំជាច្រើនបានដឹកអ្នកដំណើរទៅកាន់ព្រំដែនប៉ោយប៉ែត ដែលជាច្រកទ្វារសំខាន់សម្រាប់ឆ្លងកាត់។ ក្រុមហ៊ុនឡានក្រុងជាច្រើនបានផ្តល់សេវាកម្មនេះជាមួយនឹងកាលវិភាគច្បាស់លាស់នៅពេលព្រឹកព្រលឹម ដើម្បីឱ្យអ្នកដំណើរអាចទៅដល់ព្រំដែនទាន់ពេលវេលាសម្រាប់ធ្វើនីតិវិធីផ្សេងៗដើម្បីឆ្លងកាត់ព្រំដែន។ ឡានក្រុងទាំងនេះមានផាសុកភាពល្អនិងមានតម្លៃសមរម្យសម្រាប់អ្នកដំណើរគ្រប់រូប ហើយជារឿយៗវាមានភាពពេញនិយមសម្រាប់អ្នកដំណើរដែលមិនចង់បើកបររថយន្តដោយខ្លួនឯង។ ជាមួយនឹងសេវាកម្មដ៏ល្អប្រសើររបស់ក្រុមហ៊ុននានា ការធ្វើដំណើរទៅកាន់ព្រំដែនបានក្លាយទៅជាសកម្មភាពមួយដ៏ងាយស្រួលនិងមិនសូវមានការលំបាកឡើយ។ ការប្រកួតប្រជែងគ្នារបស់ក្រុមហ៊ុនឡានក្រុងទាំងនេះក៏បានផ្តល់ជម្រើសជាច្រើនដល់អ្នកដំណើរផងដែរ។ ការកក់សំបុត្រអាចធ្វើទៅបានទាំងតាមអនឡាញឬដោយផ្ទាល់នៅការិយាល័យ។ ផ្លូវធ្វើដំណើរទៅកាន់ព្រំដែនបានកាត់បន្ថយពេលវេលាធ្វើដំណើរយ៉ាងច្រើន ដោយសារហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់មានភាពល្អប្រសើរឡើងជាលំដាប់។ ទេសភាពតាមផ្លូវក៏បានផ្តល់នូវបទពិសោធន៍ដ៏រីករាយដល់អ្នកដំណើរផងដែរ ព្រោះពួកគេអាចគយគន់សម្រស់ធម្មជាតិបានយ៉ាងងាយស្រួល។ នៅពេលទៅដល់ច្រកព្រំដែន អ្នកដំណើរគ្រប់រូបត្រូវមានលិខិតឆ្លងដែន ឬប៉ាសស្ព័រដែលត្រឹមត្រូវនិងមានសុពលភាពជាកត្តាចាំបាច់។ ឯកសារនេះគឺជារឿងសំខាន់បំផុតដែលអាជ្ញាធរអន្តោប្រវេសន៍បានទាមទារដើម្បីអនុញ្ញាតឱ្យចូលប្រទេស។ លិខិតឆ្លងដែនគឺជាឯកសារផ្លូវការដែលបានបញ្ជាក់ពីអត្តសញ្ញាណរបស់អ្នកដំណើរ ហើយវាជាលក្ខខណ្ឌចម្បងដែលមិនអាចខ្វះបានសម្រាប់ការធ្វើដំណើរទៅក្រៅប្រទេស។ វត្តមាននៃលិខិតឆ្លងដែនដែលត្រឹមត្រូវបានជួយឱ្យដំណើរការត្រួតពិនិត្យកាន់តែឆាប់រហ័សនិងមានភាពរលូន។ អាជ្ញាធរនៅច្រកទ្វារក៏បានផ្តល់នូវសេវាជួយសម្រួលដល់ដំណើរការឆ្លងដែនផងដែរ។ ពួកគេបានត្រួតពិនិត្យឯកសារយ៉ាងល្អិតល្អន់ដើម្បីការពារការចូលខុសច្បាប់។ នៅក្នុងករណីដែលអ្នកធ្វើដំណើរមិនចង់ជិះឡានក្រុងដែលបានកំណត់កាលវិភាគ ពួកគេអាចជួលឡានឯកជននៅក្បែរព្រំដែនដើម្បីធ្វើដំណើរទៅមុខបន្តទៀត។ ជម្រើសនេះផ្តល់ភាពបត់បែនខ្ពស់និងភាពងាយស្រួលសម្រាប់ក្រុមគ្រួសារឬអ្នកដែលត្រូវការធ្វើដំណើរជាបន្ទាន់ទៅកាន់ទីតាំងជាក់លាក់ណាមួយ។ ការជួលរថយន្តឯកជនក៏បានផ្តល់ភាពឯកជនដល់អ្នកដំណើរផងដែរ ព្រោះពួកគេមិនចាំបាច់ធ្វើដំណើរជាមួយអ្នកដទៃច្រើនឡើយ។ តម្លៃនៃការជួលរថយន្តឯកជនក៏អាចចរចាបានអាស្រ័យលើចម្ងាយផ្លូវដែលត្រូវទៅ។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកធ្វើដំណើរគ្រប់រូបត្រូវឆ្លងកាត់ការត្រួតពិនិត្យលិខិតឆ្លងដែនយ៉ាងម៉ត់ចត់នៅឯច្រកព្រំដែន។ នីតិវិធីនេះរួមបញ្ចូលទាំងការត្រួតពិនិត្យទិន្នន័យផ្ទាល់ខ្លួន ការបោះត្រាចូលនិងចេញព្រមទាំងការថតរូបនិងការប្រៀបធៀបស្នាមម្រាមដៃផងដែរ។ ការត្រៀមឯកសារឱ្យបានត្រឹមត្រូវនិងការគោរពតាមនីតិវិធីដែលបានកំណត់នឹងជួយឱ្យដំណើរការឆ្លងដែនមានភាពរលូននិងមិនមានបញ្ហាអ្វីឡើយ។ ចំណែកឯការធ្វើដំណើរទៅកាន់ប្រទេសវៀតណាមវិញ សេវាឡានក្រុងបានក្លាយជាជម្រើសដ៏ល្អបំផុតនិងពេញនិយមបំផុត។ ក្រុមហ៊ុនជាច្រើនបានផ្តល់សេវាដឹកជញ្ជូនដោយផ្ទាល់ពីភ្នំពេញទៅកាន់ទីក្រុងហូជីមិញ ដែលមានរយៈពេលប្រហែលពី៦ទៅ៧ម៉ោងជាមួយនឹងផាសុកភាពខ្ពស់។ ដំណើរនេះបានឆ្លងកាត់ច្រកព្រំដែនបាវិត ដែលជាច្រកទ្វារសេដ្ឋកិច្ចដ៏សំខាន់រវាងប្រទេសទាំងពីរ។ ឡានក្រុងទៅវៀតណាមជាទូទៅមានភាពទាន់សម័យនិងមានផាសុកភាពខ្ពស់ ផ្តល់ភាពងាយស្រួលដល់អ្នកធ្វើដំណើរក្នុងរយៈពេលយូរ ហើយធ្វើឱ្យពួកគេអាចសម្រាកបានយ៉ាងស្រួលក្នុងពេលធ្វើដំណើរ។ អ្នកដំណើរអាចជ្រើសរើសក្រុមហ៊ុនឡានក្រុងដែលមានកៅអីដេកដើម្បីឱ្យការធ្វើដំណើរពេលយប់កាន់តែងាយស្រួល។ សេវាកម្មទាំងនេះបានរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញវិស័យទេសចរណ៍និងពាណិជ្ជកម្ម។ ដូចគ្នានឹងការធ្វើដំណើរទៅថៃដែរ លិខិតឆ្លងដែនដែលត្រឹមត្រូវនិងមានសុពលភាពគឺជារឿងសំខាន់បំផុតសម្រាប់អនុញ្ញាតឱ្យចូលប្រទេសវៀតណាម។ គ្រប់នីតិវិធីនៅតាមព្រំដែនតម្រូវឱ្យអ្នកធ្វើដំណើរត្រូវបង្ហាញលិខិតឆ្លងដែនរបស់ពួកគេដោយមិនមានការលើកលែង។ នៅពេលទៅដល់ព្រំដែន អ្នកដំណើរត្រូវចុះពីឡានក្រុងដើម្បីអនុវត្តនីតិវិធីអន្តោប្រវេសន៍ ដែលរួមបញ្ចូលទាំងការត្រួតពិនិត្យលិខិតស្នាមនិងការបោះត្រាចូលប្រទេស។ ដំណើរការនេះមានលក្ខណៈស្រដៀងគ្នាទៅនឹងការឆ្លងកាត់ព្រំដែនថៃផងដែរ។ អាជ្ញាធរនៅច្រកព្រំដែនបានធ្វើការត្រួតពិនិត្យយ៉ាងហ្មត់ចត់ដើម្បីធានាសុវត្ថិភាពនិងសណ្តាប់ធ្នាប់។ ការធ្វើតាមការណែនាំរបស់អាជ្ញាធរជួយឱ្យអ្នកដំណើរឆ្លងកាត់បានយ៉ាងរហ័ស។ ពេលឆ្លងផុតព្រំដែន អ្នកដំណើរអាចបន្តដំណើរទៅកាន់ទីក្រុងហូជីមិញដោយឡានក្រុងដែលបានកក់ពីមុន ឬក៏អាចទទួលបានការដឹកជញ្ជូនពីក្រុមហ៊ុនដឹកជញ្ជូនដែលបានរៀបចំទុកមុន។ ជម្រើសនេះមានភាពងាយស្រួលខ្លាំងណាស់ ព្រោះអ្នកដំណើរមិនបាច់បារម្ភពីការរកមធ្យោបាយធ្វើដំណើរនៅពេលទៅដល់ព្រំដែននោះទេ។ ក្រុមហ៊ុនដឹកជញ្ជូនខ្លះក៏បានផ្តល់សេវាបន្តផ្ទាល់សម្រាប់ដឹកជញ្ជូនអ្នកដំណើរពីច្រកព្រំដែនទៅកាន់ទីតាំងដែលពួកគេចង់បាននៅក្នុងទីក្រុង។ ជម្រើសនេះបានជួយកាត់បន្ថយការភ័យខ្លាចសម្រាប់អ្នកដែលមិនធ្លាប់ទៅប្រទេសវៀតណាមពីមុន។ សេវាផ្ទាល់ខ្លួនបែបនេះក៏មានផងដែរ ដូចជាការជួលតាក់ស៊ី ឬឡានឯកជននៅច្រកព្រំដែន។ វាជាជម្រើសដ៏ល្អសម្រាប់អ្នកដែលចង់បានភាពឯកជននិងភាពបត់បែនខ្ពស់ក្នុងការធ្វើដំណើរ។ សរុបមក ការដឹកជញ្ជូនឆ្លងដែនពីកម្ពុជាទៅប្រទេសថៃនិងវៀតណាមមានភាពងាយស្រួលនិងមានតម្លៃសមរម្យ។ ទោះជាយ៉ាងណាក៏ដោយ អ្នកធ្វើដំណើរគ្រប់រូបត្រូវតែប្រុងប្រយ័ត្ននិងរៀបចំឯកសារឱ្យបានត្រឹមត្រូវជាមុនសិន។